កម្ពុជាមានភាពល្បីល្បាញដោយសារផលិតផលកសិកម្មសម្បូរបែប ជាពិសេសគឺដូង និងត្នោតដែលជារូបធាតុដើមដ៏សំខាន់សម្រាប់កែឆ្នៃជាផលិតផលស្ករគ្រាប់ដូង និង ស្ករត្នោត។ សិប្បកម្មផលិតស្ករគ្រាប់ទាំងពីរប្រភេទនេះ មិនត្រឹមតែជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃវប្បធម៌ និងរសជាតិដើមរបស់ខ្មែរទៀតផង។ ស្ករគ្រាប់ដូង ត្រូវបានគេស្គាល់ថាមានរសជាតិផ្អែមឈ្ងុយ ជាមួយក្លិនដូងធម្មជាតិដ៏ទាក់ទាញ។ ការផលិតស្ករគ្រាប់ដូង គឺជាសិប្បកម្មមួយដែលទាមទារនូវការយកចិត្តទុកដាក់ និងបច្ចេកទេសជាក់លាក់។ ឯវត្ថុធាតុដើមចម្បងសម្រាប់ផលិតស្ករគ្រាប់នេះគឺ ខ្ទិះដូងស្រស់ៗដែលចម្រាញ់ចេញពីសាច់ដូងទុំ។ ជួនកាលក៏មានការបន្ថែមស្ករសតិចតួច ឬទឹកដោះគោខាប់ ដើម្បីបង្កើនរសជាតិ និងភាពទន់ល្មើយរបស់ស្ករគ្រាប់ផងដែរ។ ដំណើរការផលិត ដំបូងត្រូវយកសាច់ដូងចាស់មកកិន ឬឈូស រួចច្របាច់យកខ្ទិះដូងខាប់។ ខ្ទិះដូងទាំងនោះត្រូវយកទៅដាំក្នុងឆ្នាំងធំៗ ដោយកូរវាបណ្តើរៗនៅលើភ្លើងតិចៗ។ ការកូរត្រូវធ្វើឡើងជាបន្តបន្ទាប់រហូតដល់ខ្ទិះដូងឡើងខាប់ខ្លាំង ហើយប្រែពណ៌ទៅជាក្រហមស្រាល នៅដំណាក់កាលនេះ ក្លិនដូងកាន់តែឈ្ងុយខ្លាំង។ ពេលស្ករគ្រាប់ដូងឡើងខាប់ល្អ គេត្រូវចាក់វាចូលទៅក្នុងពុម្ព ឬថាសដែលបានលាបប្រេងរួច រួចទុកឲ្យត្រជាក់បន្តិចសិន មុននឹងកាត់ជាដុំតូចៗតាមទំហំដែលចង់បាន។ ស្ករគ្រាប់ដូងមានរសជាតិផ្អែមល្មមមិនសូវខ្លាំងដូចស្ករគ្រាប់គីមីទេ ហើយមានភាពទន់ល្មើយពេលទទួលទានទៀតផង។ ស្ករគ្រាប់ដូងជាផលិតផលធម្មជាតិដែលបង្ហាញពីការច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិ។ រីឯស្ករត្នោត មានរសជាតិផ្អែមជាមួយនឹងក្លិនក្រអូបឈ្ងុយនៃទឹកត្នោតមួយបែបខុសពីស្ករគ្រាប់ដូង។ យ៉ាងណាមិញ ដើមត្នោតត្រូវបានចាត់ទុកជានិមិត្តរូបនៃប្រទេសកម្ពុជា ចំណែកឯទឹកត្នោតក៏ជាភេសជ្ជៈដ៏ពេញនិយមថែមទៀតផង។ វត្ថុធាតុដើមចម្បងក្នុងការផលិតស្ករត្នោតគឺ ទឹកត្នោត ដែលបានមកពីការផ្ដិតយកទឹកពីទងផ្កានៃដើមត្នោត។ ទឹកត្នោតនេះត្រូវតែស្រស់ៗ ដើម្បីធានាបាននូវរសជាតិល្អ។ ទឹកត្នោតដែលប្រមូលបានត្រូវបានយកទៅដាំនៅលើភ្លើងតិចៗក្នុងឆ្នាំងធំៗ។ ក្នុងអំឡុងពេលនៃការដាំនេះ គេតម្រូវឲ្យមានការកូរជាប្រចាំ ដើម្បីកុំឲ្យស្ករខ្លោច ឬជាប់ឆ្នាំង។ ហើយទឹកត្នោតនឹងចាប់ផ្តើមប្រែពណ៌ទៅជាក្រហមចាស់ ឬត្នោត និងឡើងខាប់បន្តិចម្ដងៗ។ នៅដំណាក់កាលនេះ ជាដំណាក់កាលមួយដែលស្ករត្នោតចាប់ផ្តើមសាយភាយនូវក្លិនឈ្ងុយ។ ពេលស្ករត្នោតឡើងខាប់ល្អ គេត្រូវលើកចេញពីភ្លើង រួចកូរថែមបន្តិចទៀតមុននឹងចាក់ចូលទៅក្នុងពុម្ពតូចៗ ឬទុកឲ្យកកជាដុំធំ។ ស្ករត្នោតមានរសជាតិផ្អែមឆ្ងាញ់ប្លែក ជាមួយនឹងក្លិនក្រអូបពិសេសរបស់ត្នោត។ ហើយស្ករត្នោតផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួន និងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានរសជាតិផ្អែមបែបធម្មជាតិ។ សារៈសំខាន់នៃសិប្បកម្មផលិតស្ករទាំងពីរប្រភេទនេះ វាជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់ប្រជាកសិករ និងអ្នកភូមិ ដែលពឹងផ្អែកលើដូង និងត្នោតជាដើម។ សិប្បកម្មនេះបានជួយថែរក្សា និងផ្សព្វផ្សាយនូវចំណេះដឹងប្រពៃណី និងជំនាញធ្វើស្ករតាំងពីដូនតា។ ស្ករទាំងពីរប្រភេទនេះមិនតឹមតែផលិតសម្រាប់លក់និងចែកចាយនៅក្នុងស្រុកប៉ុណ្ណោះទេ តែវាថែមទាំងផលិតសម្រាប់នាំយកទៅលក់នៅបរទេសទៀតផង។ ស្ករគ្រាប់ដូង និងស្ករត្នោត គឺជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចង់សាកល្បងរសជាតិដើមនៃស្កររបស់ខ្មែរ។ សិប្បកម្មផលិតស្ករគ្រាប់ដូង និងស្ករត្នោត គឺជាឧទាហរណ៍ដ៏ល្អមួយនៃការរួមបញ្ចូលគ្នារវាងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិរក្សវប្បធម៌ខ្មែរ។